កីឡាប៉េតង់ បានក្លាយជាប្រភេទកីឡាមួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងប្រជាជនកម្ពុជា ហើយបាននាំមកនូវមោទកភាព កិត្តិយស និងមេដៃជាច្រើនសម្រាប់ជាតិនៅលើឆាកអន្តរជាតិ។ កីឡាមួយនេះមិនត្រឹមតែជាការលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការផ្សារភ្ជាប់ទំនាក់ទំនងសង្គម និងការបណ្ដុះស្មារតីសាមគ្គីភាពផងដែរ។ ការរីកចម្រើនរបស់កីឡាប៉េតង់នៅកម្ពុជាពិតជាគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានទាំងអស់។ កីឡាប៉េតង់ត្រូវបាននាំចូលមកកម្ពុជាដោយជនជាតិបារាំងកាលពីសម័យអាណានិគម។ ដំបូងឡើយ កីឡានេះត្រូវបានលេងជាលក្ខណៈកម្សាន្តដោយជនបរទេស និងឥស្សរជនមួយចំនួន។ ប៉ុន្តែយូរៗទៅ ប្រជាប្រិយភាពនៃកីឡាប៉េតង់បានរីករាលដាលបន្តិចម្តងៗទៅដល់មហាជនខ្មែរ ដោយសារតែលក្ខណៈងាយស្រួលនៃការលេង និងមិនទាមទារសម្ភារៈច្រើន។ នៅឆ្នាំ ១៩៨៩ សហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាត្រូវបានបង្កើតឡើង ដើម្បីរៀបចំ និងអភិវឌ្ឍកីឡានេះឱ្យកាន់តែមានលក្ខណៈស្តង់ដារ។ ការបង្កើតសហព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកីឡាប៉េតង់មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចាប់តាំងពីពេលនោះមក កម្ពុជាបានចូលរួមក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិជាបន្តបន្ទាប់។ ការអភិវឌ្ឍន៍នេះបានធ្វើឱ្យកីឡាប៉េតង់មិនត្រឹមតែក្លាយជាកីឡាមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយមួយដើម្បីលើកកម្ពស់កិត្យានុភាពជាតិផងដែរ។ កម្ពុជាបានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនលើវិស័យកីឡាប៉េតង់ ដោយបានដណ្ដើមបានមេដៃមាស ប្រាក់ និងសំរឹទ្ធជាច្រើនទាំងនៅកម្រិតអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក។ កីឡាការិនី កែ ឡេង គឺជាឈ្មោះមួយដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រកីឡាប៉េតង់កម្ពុជា។ គាត់បានក្លាយជាកីឡាការិនីឆ្នើមម្នាក់ ដែលបានដណ្ដើមបានមេដៃមាសពិភពលោកជាច្រើនសម័យកាល ធ្វើឱ្យពិភពលោកទទួលស្គាល់ពីសមត្ថភាពរបស់កម្ពុជា។ កីឡាករ-កីឡាការិនីដទៃទៀត ក៏បានរួមចំណែកយ៉ាងសកម្មក្នុងការនាំយកជ័យជម្នះជូនជាតិផងដែរ។ ពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា និងលះបង់ពេលវេលាជាច្រើនដើម្បីសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ។ ១រាល់ការប្រកួតគឺពោរពេញទៅដោយការតស៊ូ និងស្មារតីប្រកួតប្រជែងខ្ពស់។ ២ជ័យជម្នះទាំងនេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាក្នុងការអភិវឌ្ឍកីឡា។ មានកត្តាជាច្រើនដែលធ្វើឱ្យកម្ពុជាមានភាពលេចធ្លោលើផ្នែកកីឡាប៉េតង់នេះ។ កត្តាទីមួយគឺទេពកោសល្យពីកំណើត ដែលប្រជាជនខ្មែរជាទូទៅមានភាពប៉ិនប្រសប់ក្នុងការលេងកីឡាប្រភេទនេះ។ ពួកគេមានភាពវៃឆ្លាតក្នុងការគណនាគន្លងបាល់ និងមានជំនាញក្នុងការបោះបាល់បានយ៉ាងល្អិតល្អន់។ នេះជាកត្តាមួយដែលរួមចំណែកយ៉ាងសំខាន់ដល់ភាពជោគជ័យ។ ទីពីរការអនុវត្តន៍ជាប្រចាំ កីឡាប៉េតង់ត្រូវបានគេលេងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ចាប់ពីទីក្រុងរហូតដល់ជនបទ។ ការអនុវត្តន៍ជាប្រចាំនេះបានបណ្ដុះបណ្ដាលនូវជំនាញ និងបទពិសោធន៍ដល់កីឡាករ-កីឡាការិនីគ្រប់រូប។ ទីបីការបណ្តុះបណ្តាល និងការគាំទ្រ ដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលកីឡាករ-កីឡាការិនី ជំនាន់ក្រោយ។ ពួកគេក៏ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាវិស័យឯកជនផងដែរ។ ទីបួនការលះបង់ និងស្មារតីប្រយុទ្ធ កីឡាករ-កីឡាការិនីកម្ពុជាមានស្មារតីប្រយុទ្ធដ៏មុតមាំ និងការលះបង់ខ្ពស់។ ពួកគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។ ទីប្រាំការផ្សារភ្ជាប់វប្បធម៌ កីឡាប៉េតង់មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការផ្សារភ្ជាប់វប្បធម៌ និងការកម្សាន្តរបស់ប្រជាជនខ្មែរផងដែរ។ វាក៏ជាឱកាសមួយសម្រាប់មិត្តភ័ក្តិ និងក្រុមគ្រួសារជួបជុំគ្នាផងដែរ។ ទីប្រាំមួយគឺភាពសាមញ្ញនៃកីឡា ដោយកីឡាប៉េតង់មិនទាមទារសម្ភារៈស្មុគស្មាញ ឬទីលានធំដុំនោះទេ។ វាអាចលេងបានគ្រប់ទីកន្លែងដែលមានផ្ទៃរាបស្មើ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សគ្រប់វ័យ។ សរុបមក កីឡាប៉េតង់បានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណកីឡារបស់កម្ពុជា។ ជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជាលើវិស័យកីឡានេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត ទេពកោសល្យ និងស្មារតីសាមគ្គីរបស់ប្រជាជនខ្មែរ។ វាជាមោទកភាពជាតិមួយដែលបានលើកមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។